ចំពោះទំនាក់ទំនងរវាងគ្រូបង្រៀន និងសិស្សនិស្សិតក្នុងសង្គមខ្មែរ គឺជារឿងដែលត្រូវពិចារណាលើទិដ្ឋភាពជាច្រើន។ ជាទូទៅ ទំនាក់ទំនងនេះត្រូវបានគេទទួលស្គាល់ ប៉ុន្តែវាមិនមែនជារឿងសាមញ្ញទេ ព្រោះវាទាក់ទងនឹងក្រមសីលធម៌ និងការទទួលខុសត្រូវ។ ដំបូងយើងនិយាយពីទិដ្ឋភាពដែលត្រូវគេទទួលស្គាល់ ដោយជាប្រពៃណី ទំនាក់ទំនងរវាងគ្រូ និងសិស្សគឺផ្អែកលើការគោរព និងការផ្តល់តម្លៃខ្ពស់។ សិស្សគោរពគ្រូជាអ្នកផ្តល់ចំណេះដឹង ចំណែកគ្រូក៏មានការទទួលខុសត្រូវខ្ពស់ក្នុងការអប់រំ និងណែនាំសិស្ស។ ទំនាក់ទំនងបែបនេះត្រូវបានលើកទឹកចិត្ត និងពេញចិត្តនៅក្នុងសង្គមខ្មែរ។ គ្រូបង្រៀនដើរតួនាទីជាអ្នកណែនាំ អ្នកផ្តល់ប្រឹក្សា និងជាឪពុកម្តាយទីពីរ។ ដូច្នេះ ទំនាក់ទំនងល្អនិងជិតស្និទ្ធរវាងគ្រូ និងសិស្សក្នុងន័យនេះ គឺជារឿងធម្មតា និងជាទម្លាប់ល្អដែលជួយឱ្យការសិក្សាកាន់តែមានប្រសិទ្ធភាព។ គ្រូអាចជួយសិស្សដោះស្រាយបញ្ហាសិក្សា ឬបញ្ហាផ្ទាល់ខ្លួនខ្លះៗ ដែលជារឿងធម្មតា។ បន្ទាប់មកទៀតគឺទិដ្ឋភាពដែលត្រូវគេហាមឃាត់ និងមិនពេញចិត្ត។ ដោយទំនាក់ទំនងរវាងគ្រូ និងសិស្សដែលឈានដល់កម្រិតស្នេហា ឬទំនាក់ទំនងស្និទ្ធស្នាលហួសហេតុ គឺជាកត្តាដែលសង្គមមិនពេញចិត្ត និងអាចចាត់ទុកថាជារឿងហាមឃាត់។ នេះដោយសារតែវាអាចនាំឱ្យមានការរំលោភលើទំនុកចិត្ត ការប្រើប្រាស់អំណាចមិនត្រឹមត្រូវ និងផលប៉ះពាល់អវិជ្ជមានទៅលើបរិយាកាសសិក្សា។ សាលារៀន និងគ្រឹះស្ថានអប់រំជាច្រើនមានក្រមសីលធម៌ច្បាស់លាស់សម្រាប់គ្រូបង្រៀន។ ក្រមសីលធម៌ទាំងនេះតម្រូវឱ្យគ្រូបង្រៀនរក្សាភាពឯកជន គោរពព្រំដែន ហើយមិនត្រូវទាញយកប្រយោជន៍ពីឋានៈជាគ្រូ ដើម្បីបង្កើតទំនាក់ទំនងផ្ទាល់ខ្លួនហួសពីវិជ្ជាជីវៈជាមួយសិស្សឡើយ។ សរុបមក ទំនាក់ទំនងរវាងគ្រូ និងសិស្សគឺជារឿងធម្មតាដែលទទួលស្គាល់នៅក្នុងសង្គមខ្មែរ ប៉ុន្តែវាត្រូវមានដែនកំណត់និងការប្រុងប្រយ័ត្ន។ ទំនាក់ទំនងល្អក្នុងន័យជាគ្រូ និងសិស្សត្រូវបានគេលើកទឹកចិត្ត ខណៈទំនាក់ទំនងស្នេហា ឬភាពស្និទ្ធស្នាលហួសព្រំដែនដែលបំពានក្រមសីលធម៌ គឺជារឿងដែលគេហាមឃាត់ និងមិនអាចទទួលយកបានទ្បើយ។